ការស្វាគមន៍ភ្ញៀវចូលផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ ដែលបង្ហាញពីការគោរព និងរាក់ទាក់។ ហើយទាំងពាក្យសម្ដី និងកាយវិការសុទ្ធតែមានសារៈសំខាន់ដើម្បីឱ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ។ ពាក្យដែលខ្មែរនិយមយកមកប្រើ ពេលជួបគ្នាដំបូងដើម្បីទទួលរាក់ទាក់ ការរាប់អានគឺ ជំរាបសួរ សម្រាប់អ្នកដែលមានវ័យច្រើនជាងខ្លួន។ ចំណែកពាក្យ សួស្តីបង ឬសួស្តីប្អូន ប្រើសម្រាប់មនុស្សដែលមានវ័យដំណាលខ្លួន ឬប្អូន។ បន្ទាប់ពីភ្ញៀវអញ្ជើញមកដល់ យើងត្រូវអញ្ជើញភ្ញៀវចូលផ្ទះដោយនិយាយថា សូមអញ្ជើញចូលខាងក្នុងសិន ឬអញ្ជើញចូលសិនបង ឬប្អូន។ ពាក្យទាំងនេះ បង្ហាញពីការអញ្ជើញភ្ញៀវឲ្យចូលមកក្នុងផ្ទះដោយការគោរព និងដោយការស្វាគមន៍។ ពាក្យសម្រាប់អញ្ជើញមានជាច្រើនទៀត ដែលអាចប្រើជាមួយនឹងមិត្តភក្តិ ឬជាមួយមនុស្សជិតស្និតបាន ដូចជា ជម្រាបសួរបង អញ្ជើញចូលក្នុងសិនបង! ខ្ញុំកំពុងតែរង់ចាំបង ឬប្អូនហ្នឹងហើយ!។ មួយវិញទៀត វាក៏បានបង្ហាញពីភាពស្និទ្ធស្នាល និងរំភើបចិត្តដែលភ្ញៀវបានមកលេងផងដែរ។ បន្ទាប់ពីការអញ្ចើញដល់ក្នុងផ្ទះហើយ យើងត្រូវអញ្ជើញភ្ញៀវអោយអង្គុយជាមុនសិន។ ពាក្យថា "សូមអញ្ជើញអង្គុយសិន បង ឬ ប្អូន" គឺជាពាក្យដែលបង្ហាញពីការគោរព សេចក្ដីយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលចំពោះភ្ញៀវ។ ក្រោយមកយើងត្រូវទទួលភ្ញៀវដោយ ភេសជ្ជៈ ឬទឹកត្រជាក់ៗ ដល់ពួកគាត់ភ្លាមៗ។ យើងត្រូវនិយាយយ៉ាងគួរសមថា បងសូមរង់ចាំបន្តិច ខ្ញុំនឹងទៅយកទឹកមកឲ្យ ដែលវាបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្វាគមន៍។ មួយវិញទៀត ត្រូវរៀបចំ បើកកង្ហារ ឬបើកម៉ាស៊ីនត្រជាក់អោយត្រជាក់ ព្រោះភ្ញៀវធ្វើដំណើរមកពីឆ្ងាយ ដែលវាបង្ហាញពីការគិតគូរដល់ភ្ញៀវដែរ។ បន្ទាប់ពីនេះ អាចសួរទៅកាន់ភ្ញៀវ ថាតើភ្ញៀវចង់ទទួលទានអ្វីផ្សេងទៀតដែរឬទេ បន្ថែមពីការរៀបចំទុក ។ ទន្ទឹមនឹងនេះ ភាសាកាយវិការ ក៏ជារឿងដែលសំខាន់មួយដែរ ដើម្បីធ្វើឲ្យភ្ញៀវកាន់តែមានអារម្មណ៍កក់ក្តៅ។ ការញញឹមដោយរាក់ទាក់ គឺជាកាយវិការដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ល្អ និងអារម្មណ៍ទទួលបានការស្វាគមន៍។ ជាពិសេសនោះគឺ ការសំពះទៅកាន់ភ្ញៀវ ជាចាស់ព្រឹទ្ធាចារ្យ ឬអ្នកដែលយើងគោរព។ ការសំពះជាកាយវិការប្រពៃណីខ្មែរដែលបង្ហាញពីការគោរពដ៏ជ្រាលជ្រៅ។ ដូចគ្នាទៅនឹងការសំពះដែរ ការបើកទ្វារឲ្យភ្ញៀវ ក៏ជាកាយវិការសាមញ្ញមួយតែមានន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការបើកចិត្តទទួលភ្ញៀវដែរ។ បន្ទាប់ពីនេះ យើងអាចអញ្ជើញភ្ញៀវឲ្យអង្គុយដោយប្រើដៃចង្អុលបង្ហាញទៅកាន់កន្លែងអង្គុយដែលបានរៀបចំទុក ដើម្បីឲ្យភ្ញៀវដឹងថាគួរអង្គុយនៅទីណា។ វាក៏ជា កាយវិការមួយដែលបង្ហាញពីការគោរព និងឲ្យតម្លៃទៅកាន់ភ្ញៀវដែលមកលេងផ្ទះផងដែរ។ ចុងក្រោយ ដើម្បីឲ្យភ្ញៀវមានអារម្មណ៍សប្បាយចិត្តដែលបានមកលេង គេត្រូវនិយាយទៅភ្ញៀវពេលដែលភ្ញៀវត្រូវត្រឡប់ទៅវិញថា អរគុណច្រើនបងឬប្អូន ដែលបានអញ្ជើញមកលេងផ្ទះខ្ញុំ!។ សរុបមកការប្រើពាក្យពេចន៍ និងកាយវិការទាំងនេះទៅក្នុងទម្លាប់នៃការស្វាគមន៍ នឹងធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ រីករាយ និងចង់វិលត្រឡប់មកលេងផ្ទះអ្នកម្ដងទៀត។